ការរំពឹងទុកពីសង្គមជុំវិញគ្រួសារដែលមានសមាជិកបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ គឺជាការរំពឹងថា ក្រុមគ្រួសារនោះនឹងមានសមត្ថភាព និងតួនាទីសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសង្គម និងទំនាក់ទំនងល្អជាមួយសហគមន៍។ ហើយការសិក្សានៅសាកលវិទ្យាល័យនឹងផ្ដល់ចំណេះដឹង និងជំនាញបន្ថែមដើម្បីយកមកអាចប្រើប្រាស់ក្នុងជីវិត និងស្វែងរកការងារណាមួយ។ នៅពេលដែលសមាជិកគ្រួសារម្នាក់បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ជាពិសេសនៅប្រទេសកម្ពុជា ការរំពឹងទុកពីសង្គមជុំវិញគ្រួសារនោះមានកម្រិតខ្ពស់គួរឱ្យកត់សម្គាល់។ ការរំពឹងទុកទាំងនេះមិនត្រឹមតែផ្តោតលើបុគ្គលដែលបានបញ្ចប់ការសិក្សាផ្ទាល់នោះទេ តែវាក៏ជះឥទ្ធិពលដល់គ្រួសារទាំងមូលផងដែរ។ ការរំពឹងទុកដ៏ធំបំផុតមួយគឺថា បុគ្គលដែលបានបញ្ចប់ការសិក្សានឹងទទួលបានការងារដែលមានប្រាក់ខែខ្ពស់ និងមានស្ថិរភាពហិរញ្ញវត្ថុ។ សង្គមតែងតែយល់ថា ការអប់រំខ្ពស់គឺជាគន្លឹះក្នុងការដណ្តើមបានមុខតំណែងល្អៗនៅក្នុងក្រុមហ៊ុនឯកជន អង្គការ ឬស្ថាប័នរដ្ឋ ដែលផ្តល់ប្រាក់បៀវត្សខ្ពស់ និងអត្ថប្រយោជន៍ល្អប្រសើរ។ ការរំពឹងទុកនេះកើតចេញពីជំនឿថា ការវិនិយោគលើការអប់រំគឺដើម្បីផ្លាស់ប្តូរជីវភាពគ្រួសារឱ្យប្រសើរឡើង។ ហើយសម្រាប់គ្រួសារផ្ទាល់ ការមានកូនដែលទទួលបានការងារល្អ គឺជារឿងមោទកភាពដ៏ធំមួយ។ ពួកគេរំពឹងថា កូនដែលបានរៀនចប់នឹងអាចជួយទំនុកបម្រុងគ្រួសារ កែលម្អលំនៅឋាន បង់ថ្លៃសិក្សាប្អូនៗ ឬជួយដោះស្រាយបំណុលផ្សេងៗ។ វាក្លាយជាការទទួលខុសត្រូវមួយប្រភេទ ដែលសង្គមបានកំណត់ទៅលើបុគ្គលនោះ ក្នុងនាមជាអ្នកមានចំណេះដឹងខ្ពស់។ ជាពិសេសនោះ ក៏អាចក្លាយជាអ្នកផ្តល់ដំបូន្មាន ឬជាអ្នកណែនាំចែករំលែកបទពិសោធន៍ទៅកាន់មនុស្សជុំវិញខ្លួនឲ្យមានការខិតខំប្រឹងប្រែង និងមានផ្លូវចិត្តរឹងមាំ។ ព្រមទាំង ក្លាយជាមូលដ្ឋានសេដ្ឋកិច្ចរបស់គ្រួសារ ដែលអាចរួមចំណែកបង្កើតអនាគតរុងរឿង ដែលជួយជំរុញឲ្យសមាជិកដទៃចង់រៀនចង់សិក្សា ដោយក្លាយជាឧទាហរណ៍ល្អ។ ក្រៅពីការរំពឹងទុកលើការងារដែលមានប្រាក់ខែខ្ពស់ ការមានសមាជិកគ្រួសារម្នាក់ដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ក៏នាំមកនូវការរំពឹងទុកមួយទៀតដែរ នោះគឺការពង្រឹងឋានៈ និងមុខមាត់របស់គ្រួសារនៅក្នុងសង្គម។ ការអប់រំខ្ពស់ត្រូវបានចាត់ទុកជាកត្តាដ៏សំខាន់មួយក្នុងការកំណត់កិត្យានុភាព និងការគោរពនៅក្នុងសហគមន៍។ នៅពេលកូនចៅម្នាក់បានរៀនចប់សាកលវិទ្យាល័យ ជាពិសេសប្រសិនបើពួកគេទទួលបានការងារល្អ ការទទួលស្គាល់ពីសង្គមចំពោះគ្រួសារនោះនឹងកើនឡើង។ អ្នកជិតខាង ញាតិមិត្ត និងមិត្តភក្តិ អាចនឹងមានការគោរព និងកោតសរសើរចំពោះគ្រួសារនោះកាន់តែខ្លាំងដោយសារពួកគេបានចិញ្ចឹមបីបាច់កូនឱ្យក្លាយជាមនុស្សមានចំណេះដឹង និងមានអនាគតល្អ។ នេះអាចនាំឱ្យគ្រួសារមានមុខមាត់ និងកិត្តិយសកាន់តែប្រសើរឡើងនៅក្នុងភូមិ ឬសហគមន៍។ ហើយជួយលើកស្ទួយគ្រួសារឲ្យកាន់តែមានកិត្តិយស និងតម្លៃក្នុងសង្គម។ ភ្ជាប់ជាមួយគ្នានោះ បន្ទាប់ពីសមាជិកម្នាក់បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ពួកគេត្រូវបានសង្គមរំពឹងថា នឹងមានតួនាទីសំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ តាមរយៈជំនាញ ការយល់ដឹង និងបទពិសោធន៍ដែលទទួលបាន ពួកគេអាចជួយបង្កើតផលវិជ្ជមានជាច្រើន។ ជាមួយគ្នានោះដែរ អ្នកបញ្ចប់ការសិក្សាថ្នាក់ខ្ពស់អាចក្លាយជាអ្នកដឹកនាំដែលមានវិស័យទូលំទូលាយក្នុងការធ្វើជំនាញអភិវឌ្ឍជាតិ។ លើសពីនោះទៀត ចូលរួមក្នុងទីផ្សារការងារ បញ្ចប់ការសិក្សាថ្នាក់សាកលវិទ្យាល័យអាចនាំឲ្យរកបានការងារដែលមានគុណភាពខ្ពស់ និងប្រាក់ខែសមរម្យ។ ការងារនេះអាចជួយបង្កើនផលិតភាពជាតិ និងការចំណាយនៅក្នុងសេដ្ឋកិច្ចក្នុងស្រុក។ ថែមទាំង ជួយកាត់បន្ថយអត្រាធ្វើការងារមិនបាន និងការធ្វើការងារមិនសមរម្យ។ ការចូលរួមសកម្មក្នុងសហគមន៍ ជាអ្នកជំរុញការផ្លាស់ប្តូរវប្បធម៌សហគមន៍ ដោយគាំទ្រដល់ការអប់រំ សុខភាព សីលធម៌ និងបរិស្ថាន។ ការប្រើប្រាស់ចំណេះដឹងក្នុងការដោះស្រាយបញ្ហាសង្គមដូចជា ការងារអប់រំ និងសមធម៌សង្គមជាដើម។ មិនតែប៉ុណ្ណោះ សមាជិកគ្រួសារដែលបានបញ្ចប់ការសិក្សា ក៏ត្រូវបានគេរំពឹងថានឹងក្លាយជាគំរូដ៏ល្អសម្រាប់ក្មេងជំនាន់ក្រោយនៅក្នុងគ្រួសារ និងសហគមន៍។ ពួកគេត្រូវបង្ហាញថា ការខិតខំប្រឹងប្រែងរៀនសូត្រអាចនាំមកនូវភាពជោគជ័យ និងជីវភាពប្រសើរឡើង។ នេះបង្កើតជាកាតព្វកិច្ចមួយដែលតម្រូវឱ្យពួកគេប្រព្រឹត្តខ្លួនឱ្យបានសមរម្យ រក្សាកិត្តិយស និងជួយជ្រោមជ្រែងដល់អ្នកដទៃ។ ពួកគេត្រូវបានគេមើលឃើញថាមានសមត្ថភាពក្នុងការផ្តល់ដំបូន្មាន លើកទឹកចិត្ត និងជម្រុញអ្នកដទៃឱ្យបន្តការសិក្សា។ គ្រួសាររំពឹងថា កូនចៅរបស់ពួកគេនឹងរក្សាកិត្តិយសគ្រួសារ តាមរយៈការប្រព្រឹត្តខ្លួនល្អ ការខិតខំប្រឹងប្រែងក្នុងអាជីព និងការមិនពាក់ព័ន្ធនឹងអំពើអាក្រក់។ អំពើអាក្រក់ដែលអាចនិងនាំឲ្យមានការបាត់បង់កិត្តិយសបុគ្គលម្នាក់អាចជះឥទ្ធិពលអវិជ្ជមានដល់គ្រួសារទាំងមូល។ ពួកគេអាច ចែករំលែកចំណេះដឹង និងជំនាញតាមរយៈរៀបចំវគ្គបណ្ដុះបណ្ដាល ឬសិក្ខាសាលាសម្រាប់សិស្ស និស្សិត ឬសមាជិកសហគមន៍ និងការអប់រំក្រៅថ្នាក់សាលា។។ លើសពីនេះ បុគ្គលដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ជារឿយៗត្រូវបានគេរំពឹងថានឹងមានការយល់ដឹងទូលំទូលាយ និងសមត្ថភាពក្នុងការដឹកនាំ។ ហេតុដូច្នេះ ពួកគេអាចត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗ ដូចជាការងារស្ម័គ្រចិត្ត ការប្រជុំភូមិ ឬសូម្បីតែក្លាយជាមេដឹកនាំសហគមន៍។ ការចូលរួមនេះមិនត្រឹមតែបង្ហាញពីទំនួលខុសត្រូវសង្គមរបស់បុគ្គលនោះទេ តែវាក៏ជួយលើកកម្ពស់មុខមាត់គ្រួសារផងដែរ។ ពួកគេត្រូវបានគេរំពឹងថានឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ចំណេះដឹង និងជំនាញរបស់ពួកគេក្នុងការបង្កើតការងារ បង្កើនផលិតភាព ឬចូលរួមក្នុងការងារសាធារណៈដែលជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះគឺជាការរំពឹងទុកដ៏សំខាន់មួយ ដែលសង្គមដាក់លើអ្នកដែលមានការអប់រំខ្ពស់ ព្រោះគេជឿថាពួកគេមានលទ្ធភាពក្នុងការនាំមកនូវការផ្លាស់ប្តូរវិជ្ជមាន។ សរុបមក ការបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យមិនត្រឹមតែជាសមិទ្ធផលផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែវាក៏មានន័យថាជាការរួមចំណែកដល់ការពង្រឹងឋានៈ និងមុខងាររបស់គ្រួសារទាំងមូលនៅក្នុងក្រសែភ្នែកសង្គមផងដែរ។ នេះហើយជាមូលហេតុដែលគ្រួសារជាច្រើនខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឱ្យកូនៗរបស់ពួកគេបានទទួលការអប់រំខ្ពស់។